តាមរយៈការសិក្សានៅសាកលវិទ្យាល័យ សិស្សនិស្សិតមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសភាពការណ៍បច្ចុប្បន្ន និងសក្ដានុពលរបស់ប្រទេសកម្ពុជា។ ពួកគេមានក្ដីសង្ឃឹមខ្ពស់ចំពោះការអភិវឌ្ឍន៍នាពេលអនាគត។ ពួកគេមើលឃើញពីសារៈសំខាន់នៃការអប់រំក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។ និស្សិតជាច្រើនមានមហិច្ឆតា និងឆន្ទៈក្នុងការចូលរួមចំណែកកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ពួកគេជឿជាក់ថា ចំណេះដឹង និងជំនាញដែលពួកគេទទួលបានពីសាកលវិទ្យាល័យ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសង្គម។ ពួកគេក៏យល់ដឹងពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះ ដូចជាបញ្ហាអនាម័យ បរិស្ថាន ការអប់រំ និងសុខាភិបាល។ ពួកគេមានបំណងចង់ស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍។ និស្សិតមានសុទិដ្ឋិនិយមថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា និងការអនុវត្តគោលនយោបាយត្រឹមត្រូវ កម្ពុជានឹងអាចសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមធម៌។ សិស្សនិស្សិតអាចជួយទៅលើកត្តា ឬវិស័យជាច្រើនដើម្បីជួយឲ្យកម្ពុជាមានការអភិវឌ្ឍន៍។ ទីមួយ ពួកគេអាចចូលរួមចំណែកក្នុងវិស័យអប់រំ។ ដោយពួកគេអាចក្លាយជាអ្នកជំនាញ អ្នកស្រាវជ្រាវ ឬគ្រូបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយ។ ទីពីរ ក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ ពួកគេអាចបង្កើតកម្មវិធីថ្មីៗ បង្កើនប្រសិទ្ធភាពការងារ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យផ្សេងៗ។ ទីបី ក្នុងវិស័យសេដ្ឋកិច្ច និងធុរកិច្ច និស្សិតអាចក្លាយជាសហគ្រិន បង្កើតអាជីវកម្មថ្មីៗ បង្កើនការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទីបួន ក្នុងវិស័យកសិកម្ម និងបរិស្ថាន ពួកគេអាចអនុវត្តបច្ចេកទេសកសិកម្មទំនើប ការពារធនធានធម្មជាតិ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទីប្រាំ ក្នុងវិស័យសុខាភិបាល និស្សិតអាចក្លាយជាគ្រូពេទ្យ គិលានុបដ្ឋាយិកា ឬអ្នកស្រាវជ្រាវ ដើម្បីកែលម្អសេវាសុខភាពសាធារណៈ និងសុខុមាលភាពប្រជាជន។ ទីប្រាំមួយ ក្នុងវិស័យសង្គម និងរដ្ឋបាលសាធារណៈ ពួកគេអាចចូលរួមក្នុងកិច្ចការសង្គម ការអភិវឌ្ឍន៍សហគមន៍ និងការកែលម្អអភិបាលកិច្ចល្អ។ និងទីប្រាំពីរ និស្សិតក៏អាចដើរតួនាទីជាអ្នកដឹកនាំនាពេលអនាគត ដោយមានគំនិតច្នៃប្រឌិត និងឆន្ទៈក្នុងការផ្លាស់ប្ដូរជាវិជ្ជមាន។ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងវិស័យទាំងនេះ និស្សិតនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និងប្រកបដោយភាពរុងរឿង។ ពួកគេមានសក្ដានុពលខ្ពស់ក្នុងការក្លាយជាអ្នកដឹកនាំនាពេលអនាគតដោយមានគំនិតច្នៃប្រឌិតនិងឆន្ទៈក្នុងការបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាន។